ការប្រយុទ្ធប្រឆាំងជាមួយនឹងសំរាមអណ្តែតទឹកគឺជាបញ្ហាសកលដែលមិនត្រឹមតែប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សេដ្ឋកិច្ច និងសុខភាពសាធារណៈផងដែរ។ បញ្ហានេះកាន់តែធ្ងន់ធ្ងរឡើងជារៀងរាល់ថ្ងៃ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលការគ្រប់គ្រងសំរាមនៅមានកម្រិត។ សំរាមអណ្តែតទឹកគឺជាបញ្ហាបរិស្ថានដ៏ធំមួយដែលបង្កឡើងដោយសកម្មភាពរបស់មនុស្សយើង។ ប្រជាជនមួយចំនួនធំនៅតែបន្តបោះចោលសំរាមតាមដងផ្លូវ តាមប្រឡាយ ឬតាមដងទន្លេ ដែលសំរាមទាំងនោះត្រូវទឹកហូរនាំទៅកាន់បឹង ទន្លេ និងសមុទ្រ។ ថង់ប្លាស្ទិក ដបទឹក សម្បកខ្ចប់អាហារ និងចំបើង ជាដើម គឺជាផលិតផលដែលត្រូវបានប្រើប្រាស់ច្រើន ហើយងាយនឹងក្លាយជាសំរាមអណ្តែតទឹក។ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រមូល និងកែច្នៃសំរាមប្រកបដោយប្រសិទ្ធភាព ធ្វើឲ្យសំរាមមួយចំនួនធំនៅទីលានចាក់សំរាមត្រូវខ្យល់បក់ ឬទឹកភ្លៀងហូរនាំចូលទៅក្នុងប្រព័ន្ធទឹក។ វាប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងសុខភាពមនុស្សយ៉ាងខ្លាំង។ ប្រភពសំខាន់ៗនៃសំរាមអណ្តែតទឹកអាចបែងចែកជាពីរក្រុមធំៗគឺ ប្រភពដែលបណ្តាលមកពីដីគោក និង ប្រភពដែលបណ្តាលមកពីសមុទ្រ។ មនុស្សជាច្រើនតែងតែបោះចោលសំរាមដោយមិនបានគិតគូរ ជាពិសេសនៅក្បែរដងទន្លេ ស្ទឹង និងឆ្នេរសមុទ្រ។ ពេលមានភ្លៀង ឬទឹកជំនន់ សំរាមដែលចោលរាយប៉ាយជាច្រើននឹងត្រូវហូរចូលទៅក្នុងសមុទ្រ។ ប្រព័ន្ធគ្រប់គ្រងសំរាមមិនល្អ ឬមិនមានប្រសិទ្ធភាពអាចបណ្តាលឱ្យសំរាមហូរចេញពីកន្លែងចាក់សំរាម ឬកន្លែងប្រមូលសំរាមទៅក្នុងប្រព័ន្ធទឹកធម្មជាតិផ្សេងៗ។ ប្រព័ន្ធលូបង្ហូរទឹកភ្លៀងនៅក្នុងទីក្រុងជាច្រើន ត្រូវបានបង្កើតឡើងដើម្បីបង្ហូរទឹកភ្លៀងឱ្យទៅដល់ទន្លេ ឬសមុទ្រ។ សំរាមដែលបានទម្លាក់នៅលើផ្លូវថ្នល់ នឹងត្រូវបានហូរតាមប្រព័ន្ធលូទាំងនោះទៅក្នុងសមុទ្រ។ ទឹកកខ្វក់ដែលចេញពីឧស្សាហកម្ម និងរោងចក្រ ជារឿយៗផ្ទុកទៅដោយសារធាតុប្លាស្ទិកតូចៗ និងសំរាមផ្សេងៗទៀត។ ប្រភពដ៏ធំបំផុតនៃសំរាមប្លាស្ទិកដែលចូលទៅក្នុងសមុទ្រ គឺគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ និងព្យុះដែលអាចបោកបក់សំរាមពីដីគោកទៅក្នុងសមុទ្របានយ៉ាងងាយ។ នាវាដឹកជញ្ជូន និងកប៉ាល់នេសាទមួយចំនួនបានបោះចោលសំរាមនៅតាមសមុទ្រ រួមទាំងសំណាញ់នេសាទដែលខូច ដបប្លាស្ទិក និងកាកសំណល់ផ្សេងៗ។ សំណាញ់នេសាទដែលបាត់បង់ ឬត្រូវបានគេបោះបង់ចោលអាចក្លាយជា សំណាញ់ខ្មោច ដែលបន្តចាប់សត្វសមុទ្ររាប់ឆ្នាំ។ វេទិកាខួងនៅតាមសមុទ្រអាចជាប្រភពនៃសំរាមដូចជាប្លាស្ទិក និងកាកសំណល់ផ្សេងៗ។ ទោះបីជាមានច្បាប់ហាមឃាត់ក៏ដោយ ក៏នៅតែមានការបោះបង់ចោលសំរាមដោយខុសច្បាប់ពីកប៉ាល់និងនាវាផ្សេងៗទៅក្នុងទឹក។ កុងតឺន័រដឹកទំនិញដែលធ្លាក់ចូលសមុទ្រអំឡុងពេលមានព្យុះ ក៏បានរួមចំណែកយ៉ាងធំដល់បរិមាណសំរាមអណ្តែតទឹកផងដែរ។ ការយល់ដឹងពីប្រភពនៃសំរាមអណ្តែតទឹក គឺជាជំហានដំបូងដ៏សំខាន់ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ វាមានផលប៉ះពាល់ដល់សត្វសមុទ្រដូចជាអណ្តើក ត្រីដូហ្វីន ត្រីបាឡែន និងបក្សីសមុទ្រ អាចជាប់នៅក្នុងសំណាញ់នេសាទដែលបោះបង់ចោល ឬថង់ប្លាស្ទិក ការជាប់ទាំងនេះបណ្តាលឱ្យសត្វទាំងនោះរងរបួស ថប់ដង្ហើម ឬលង់ទឹកស្លាប់។ សត្វសមុទ្រច្រើនតែច្រឡំសំរាមប្លាស្ទិកដូចជាថង់ ជាអាហាររបស់វាដោយសារវាមានរូបរាងដូចទៅនឹងចាហួយសមុទ្រ។ ពេលសត្វសមុទ្រសុីប្លាស្ទិកអាចបណ្តាលឱ្យមានបញ្ហាក្រពះពោះវៀន ស្ទះបំពង់រំលាយអាហារ ឬធ្វើឱ្យពួកវាមានអារម្មណ៍ឆ្អែតដោយមិនបានទទួលជីវជាតិគ្រប់គ្រាន់ ដែលអាចឈានទៅដល់ការស្លាប់។ ត្រី និងសត្វសមុទ្រផ្សេងទៀតអាចស៊ីប្លាស្ទិកតូចៗ ពេលយើងបរិភោគអាហារសមុទ្រទាំងនោះ វាក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើងផងដែរ។ សារធាតុពុលពីប្លាស្ទិក អាចជ្រាបចូលទៅក្នុងទឹក និងប៉ះពាល់ដល់សុខភាពមនុស្សដែលរស់នៅក្បែរសមុទ្រ ឬពឹងផ្អែកលើធនធានសមុទ្រ។ ឆ្នេរដែលមានសំរាមច្រើន អាចបាត់បង់ភ្ញៀវទេសចរ ដែលប៉ះពាល់ដល់អាជីវកម្មសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មពាក់ព័ន្ធដទៃទៀត។ រដ្ឋាភិបាល និងអង្គការនានាចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំទៅលើការសម្អាតសំរាមនៅតាមឆ្នេរ និងផ្ទៃទឹក។ សំណាញ់នេសាទដែលខូចដោយសារសំរាម ឬការថយចុះចំនួនត្រីដោយសារការបំពុល ធ្វើឱ្យប៉ះពាល់ដល់អ្នកនេសាទ និងឧស្សាហកម្មនេសាទ។ សំរាមអាចរារាំងការលូតលាស់នៃផ្កាថ្ម និងរុក្ខជាតិក្នុងទឹក ហើយក៏អាចបំផ្លាញទីជម្រកធម្មជាតិរបស់សត្វសមុទ្រផងដែរ។ សារធាតុប្លាស្ទិកមានផ្ទុកសារធាតុគីមីដែលអាចជ្រាបចូលទៅក្នុងទឹក ហើយបំពុលបរិស្ថានសមុទ្រ។ ដើម្បីដោះស្រាយបញ្ហានេះ យើងត្រូវចាប់ផ្តើមពីខ្លួនយើង ដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងចូលរួមថែរក្សាបរិស្ថានឱ្យបានល្អ។ ការដោះស្រាយបញ្ហាសំរាមអណ្តែតទឹកទាមទារនូវកិច្ចសហប្រតិបត្តិការពីគ្រប់ផ្នែកទាំងអស់នៃសង្គម ចាប់ពីបុគ្គលម្នាក់ៗ រហូតដល់រដ្ឋាភិបាល និងវិស័យឯកជន។ យើងអាចចាប់ផ្តើមពីខ្លួនយើង ដោយបដិសេធមិនប្រើប្រាស់ថង់ប្លាស្ទិក ចំបើង និងដបទឹកប្លាស្ទិក។ ជំនួសមកវិញ យើងគួរប្រើរបស់របរដែលអាចប្រើឡើងវិញបានដូចជាកាបូបក្រណាត់ ដបទឹក និងប្រអប់អាហារផ្ទាល់ខ្លួន។ នៅពេលទិញទំនិញ យើងគួរជ្រើសរើសផលិតផលដែលប្រើការវេចខ្ចប់ដោយក្រដាស ឬកញ្ចក់ ដែលអាចកែច្នៃបាន ឬមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។ យើងត្រូវចោលសំរាមទៅក្នុងធុងសំរាមដែលបានរៀបចំទុក ការបែងចែកសំរាមទៅតាមប្រភេទ កែច្នៃបាន និងកែច្នៃមិនបាន គឺជាការអនុវត្តដ៏ល្អមួយ។ រដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំនិងពង្រឹងប្រព័ន្ធគ្រប់គ្រងសំរាមនៅក្នុងសហគមន៍ ជាពិសេសនៅតាមទីក្រុង និងតំបន់ឆ្នេរសមុទ្រ ដើម្បីធានាថាសំរាមមិនហូរចូលទៅក្នុងប្រព័ន្ធទឹកធម្មជាតិ។ ការចូលរួមក្នុងកម្មវិធីសម្អាតឆ្នេរ និងដងទន្លេ គឺជាវិធីដ៏ល្អមួយដើម្បីកាត់បន្ថយសំរាមដែលមានស្រាប់ និងបង្កើនការយល់ដឹងដល់សាធារណជន។ ត្រូវមានការអប់រំសាធារណជនឱ្យយល់ដឹងពីផលប៉ះពាល់នៃសំរាមអណ្តែតទឹក និងសារៈសំខាន់នៃការថែរក្សាបរិស្ថាន។ ការបញ្ចូលកម្មវិធីសិក្សាអំពីបរិស្ថាននៅក្នុងសាលារៀន អាចជួយបណ្តុះស្មារតីស្នេហាបរិស្ថានដល់ក្មេងៗតាំងពីតូច។ ត្រូវមានបច្ចេកវិទ្យាទំនើបៗជាច្រើនដូចជារបាំងប្រមូលសំរាមអណ្តែតទឹក និងប្រព័ន្ធស្វ័យប្រវត្តិ ដែលអាចជួយប្រមូលសំរាមពីក្នុងទឹកបាន។ ការស្រាវជ្រាវនិងផលិតប្លាស្ទិកដែលអាចរលាយដោយធម្មជាតិ គឺជាដំណោះស្រាយរយៈពេលវែងមួយដើម្បីកាត់បន្ថយការពឹងផ្អែកលើប្លាស្ទិកធម្មតា។ ការដោះស្រាយបញ្ហាសំរាមអណ្តែតទឹក ទាមទារការប្តេជ្ញាចិត្តនិងការអនុវត្តជាក់ស្តែងពីយើងទាំងអស់គ្នា។